គល់ស្លឹកគ្រៃក៏ជាគ្រឿងផ្សំមួយដែលសំខាន់បំផុតនិងត្រូវបានប្រើប្រាស់យ៉ាងសម្បូរបែបក្នុងម្ហូបខ្មែរ ដើម្បីបន្ថែមរសជាតិ និងក្លិនឈ្ងុយ។ ប្រជាជនខ្មែរភាគច្រើនប្រើគល់ស្លឹកគ្រៃដោយបុកឱ្យម៉ត់សម្រាប់ដាក់ក្នុងសម្លដូចជា សម្លម្ជូរគ្រឿង, ឆាគ្រឿងនិងការី។ ជួនកាលគេយកគល់ស្លឹកគ្រៃទៅដុតជាមុនសិន មុននឹងយកទៅផ្សំជាមួយគ្រឿងផ្សំដទៃទៀត ការធ្វើបែបនេះដើម្បីឱ្យមានក្លិនកាន់តែឈ្ងុយ។ មួយវិញទៀតគល់ស្លឹកគ្រៃក៏អាចជួយបំបាត់ក្លិនឆ្អាបពីសាច់ ឬត្រីផងដែរ។